ការប្រើប្រាស់ពណ៌ធម្មជាតិនៅក្នុងការជ្រលក់ក្រណាត់ និងបង្កើតសារធាតុពណ៌ គឺជាបច្ចេកទេសបុរាណដែលមានប្រភពយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ បច្ចេកទេសបុរាណទាំងនេះ មិនត្រឹមតែបង្ហាញពីចំណេះដឹងសិប្បកម្មបុរាណទេ ប៉ុន្តែវាបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងមនុស្ស និងធម្មជាតិ។ ក្នុងអំឡុងសម័យបុរាណ ប្រជាជនកម្ពុជាបានយករុក្ខជាតិដូចជាស្លឹក ផ្កា និងថ្មរ៉ែ ដើម្បីលម្អសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។។ ការជ្រើសរើសពណ៌ពីធម្មជាតិបង្ហាញថា បុរាណជនខ្មែរមានការយល់ដឹងយ៉ាងជ្រៅលើលក្ខណៈរុក្ខជាតិ សត្វ និងរ៉ែ ដែលអាចផ្តល់ពណ៌បានពីធម្មជាតិជុំវិញពួកគេ។ ដំណើរការចម្រាញ់ពណ៌ធម្មជាតិនៅក្នុងសិប្បកម្មខ្មែរ ត្រូវការធ្វើយ៉ាងម៉ឺងម៉ាត់ និងការសិក្សាពីពណ៌ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ប្រទេសកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិដែលជាប្រភពដ៏សំខាន់នៃសារធាតុពណ៌។ រុក្ខជាតិជាច្រើនប្រភេទដូចជា ដើមអំពិល ផ្តល់នូវពណ៌ត្នោតស្រស់ស្អាតដែលស័ក្តិសមសម្រាប់ការជ្រលក់សូត្រ ឬកប្បាស។ ក្រៅពីការប្រើប្រាស់រុក្ខជាតិ សត្វមួយចំនួន ត្រូវបានប្រើសម្រាប់ផលិតពណ៌ធម្មជាតិផងដែរ។ ដង្កូវនាង គឺជាប្រភពដ៏សំខាន់នៃសូត្រ ហើយក្នុងដំណើរការចិញ្ចឹមដង្កូវ គេក៏អាចទាញយកពណ៌ធម្មជាតិបានដែរ។ ការប្រើប្រាស់ធនធានទាំងនេះបានបង្ហាញពីភាពប៉ិនប្រសប់របស់ដូនតាខ្មែរក្នុងការទាញយកផលប្រយោជន៍ពីធម្មជាតិ។ ដំណើរការនៃការរៀបចំពណ៌ធម្មជាតិទាមទារនូវភាពល្អិតល្អន់ និងការយល់ដឹងស៊ីជម្រៅអំពីលក្ខណៈសម្បត្តិនៃវត្ថុធាតុដើមនីមួយៗ។ ជាទូទៅ គេចាប់ផ្តើមដោយការប្រមូលវត្ថុធាតុដើមពីធម្មជាតិ។ ឧទាហរណ៍ សម្រាប់រុក្ខជាតិ គេប្រមូលយកផ្នែកណាដែលផ្តល់ពណ៌ល្អបំផុតដូចជា ស្លឹក ឫស សំបក ឬផ្កា។ បន្ទាប់មក វត្ថុធាតុដើមទាំងនោះត្រូវបានកិន ឬបុកឱ្យម៉ដ្ឋដើម្បីទាញយកសារធាតុពណ៌។ ដំណើរការបន្ទាប់គឺការស្ងោរ ឬត្រាំវត្ថុធាតុដើមទាំងនោះជាមួយទឹកក្នុងរយៈពេលកំណត់មួយ។ ការជ្រើសរើសប្រភេទសារធាតុជំនួយត្រូវការជំនាញ និងបទពិសោធន៍ ដើម្បីធានាថាពណ៌ដែលបានចម្រាញ់នឹងមាន សោភ័ណភាពល្អលើសូត្រ ឬកប្បាស។ ការជ្រលក់ពណ៌ជាមួយសារធាតុពណ៌ធម្មជាតិត្រូវការពេលវេលាច្រើន។ គេជ្រលក់សរសៃអំបោះ ឬក្រណាត់ទៅក្នុងទឹកពណ៌ដែលបានរៀបចំរួច។ ដំណើរការនេះអាចត្រូវធ្វើឡើងច្រើនដងដើម្បីទទួលបានកម្រិតពណ៌ដែលចង់បាន។ បន្ទាប់ពីជ្រលក់រួច គេត្រូវហាលវាឱ្យស្ងួតក្រោមពន្លឺព្រះអាទិត្យ។ ពន្លឺព្រះអាទិត្យក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យពណ៌កាន់តែជាប់ល្អ។ បច្ចេកទេសទាំងនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈការបង្រៀនផ្ទាល់ និងការអនុវត្តជាក់ស្តែង។ សិប្បករខ្មែរជាច្រើននៅតែបន្តប្រើប្រាស់បច្ចេកទេសបុរាណទាំងនេះរហូតមកដល់បច្ចុប្បន្ន។ ពណ៌ធម្មជាតិមិនត្រឹមតែជាសម្ភារៈសម្រាប់លម្អប៉ុណ្ណោះទេ តែវាមានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរ។ ពណ៌នីមួយៗមានអត្ថន័យនិមិត្តរូបរៀងៗខ្លួនដែលបានឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈរបស់សង្គម។ ឧទាហរណ៍ ពណ៌ក្រហម ជានិមិត្តរូបនៃអំណាច កម្លាំង និងភាពក្លាហាន។ គេប្រើប្រាស់ពណ៌ក្រហមយ៉ាងទូលំទូលាយនៅក្នុងពិធីបុណ្យប្រពៃណី និងសម្លៀកបំពាក់សំខាន់ៗ ដើម្បីបង្ហាញពីភាពខ្ពង់ខ្ពស់ និងសេចក្តីគោរព។ ពណ៌លឿង ត្រូវបានគេជឿថាជាពណ៌នៃភាពរុងរឿង សុភមង្គល និងទ្រព្យសម្បត្តិ។ ពណ៌នេះត្រូវបានគេឃើញញឹកញាប់នៅលើព្រះពុទ្ធបដិមា និងទីសក្ការៈបូជា។ ពណ៌ខៀវ តំណាងឱ្យភាពស្ងប់ស្ងាត់ សន្តិភាព និងភាពបរិសុទ្ធ។ ពណ៌បៃតង ឆ្លុះបញ្ចាំងពីភាពស្រស់បំព្រង ការលូតលាស់ និងធម្មជាតិ។ ពណ៌បៃតងត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវិតប្រចាំថ្ងៃ និងការងារកសិកម្ម ដើម្បីបង្ហាញពីភាពសម្បូរបែប និងភាពរីកចម្រើននៃធនធានធម្មជាតិ។ ការប្រើប្រាស់ពណ៌ធម្មជាតិក៏បានរួមចំណែកដល់ការអភិរក្សបរិស្ថានផងដែរ។ មិនដូចថ្នាំពណ៌គីមីដែលបង្កផលប៉ះពាល់ដល់បរិស្ថានទេ ពណ៌ធម្មជាតិគឺមានលក្ខណៈជីវៈបំបែកខ្លួនបានដែលជួយកាត់បន្ថយការបំពុល។ ការលើកកម្ពស់ការប្រើប្រាស់ពណ៌ធម្មជាតិ គឺជាការគាំទ្រដល់សិប្បករក្នុងស្រុក និងការអភិរក្សចំណេះដឹងបុរាណ។ ផលិតផលដែលប្រើពណ៌ធម្មជាតិ ត្រូវបានគេចាត់ទុកថាមានតម្លៃសេដ្ឋកិច្ច និងវប្បធម៌ខ្ពស់ ព្រោះវាបង្ហាញពីការច្នៃប្រឌិត និងសម្បូរបែបផ្នែកសិល្បៈបុរាណ។ ពួកវាបានបង្ហាញពីភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់របស់សិប្បករខ្មែរ។ ពណ៌ធម្មជាតិបង្ហាញពីចំណេះដឹង និងស្នាដៃបុរាណ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ បច្ចុប្បន្ន ជាមួយនឹងការកើនឡើងនៃការយល់ដឹងអំពីបរិស្ថាន និងការស្វែងរកផលិតផលធម្មជាតិ ការចាប់អារម្មណ៍លើពណ៌ធម្មជាតិបានកើនឡើងគួរឱ្យកត់សម្គាល់។ យុវជនជំនាន់ក្រោយជាច្រើនបានចាប់ផ្តើមសិក្សា និងរៀនសូត្រពីបច្ចេកទេសបុរាណទាំងនេះ។ ស្ថាប័នអប់រំ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបន្តកេរដំណែលនេះ។ ការបង្ហាញផលិតផលសិល្បៈដែលប្រើពណ៌ធម្មជាតិនៅក្នុងពិព័រណ៍ជាតិ និងអន្តរជាតិបានជួយផ្សព្វផ្សាយនូវភាពស្រស់ស្អាតនៃសិល្បៈខ្មែរ។ ការគាំទ្រពីអ្នកប្រើប្រាស់គឺជាកត្តាសំខាន់ក្នុងការជំរុញឱ្យឧស្សាហកម្មពណ៌ធម្មជាតិមានការរីកចម្រើន។ ការបង្កើតទីផ្សារសម្រាប់ផលិតផលទាំងនេះនឹងជួយធានានូវនិរន្តរភាពនៃការផលិត។ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះការអភិរក្សនិងអភិវឌ្ឍន៍វិស័យនេះដែរ។ ការបន្តអភិរក្ស និងលើកកម្ពស់ការផលិតពណ៌ធម្មជាតិ គឺជាការធានាថាអ្នកជំនាន់ក្រោយនឹងនៅតែអាចយល់ដឹងពីរបៀបធ្វើ និងពីការងារហាត់កម្មដោយដៃរបស់ដូនតាយើង។ ដូច្នេះ ការប្រើប្រាស់ពណ៌ធម្មជាតិមិនមែនត្រឹមតែជាផលិតផលសិល្បៈប៉ុណ្ណោះទេ តែជាការការពារស្នាដៃដ៏មានតម្លៃរបស់ខ្មែរយើង។